ប្រភេទទីពីរនេះមានឈ្មោះថា នំបាញ់ចានឿកគ្រាប់សាគូ។ ដំបូង យើងត្រូវលាងគ្រាប់សាគូឲ្យស្អាតសិន។ យើងត្រូវប្រើគ្រាប់សាគូប្រមាណ ១០០ក្រាម បន្ទាប់មកចាក់ទឹកលាង ២ទៅ៣ដង រហូតទឹកឡើងថ្លា។ ក្រោយពេលលាងរួចរាល់អស់ហើយ យើងចាប់ផ្ដើមដាំទឹកកន្លះឆ្នាំង ទុកឱ្យពុះ រួចចាក់គ្រាប់សាគូចូល។ យើងត្រូវកូរគ្រាប់សាគូ ដែលនៅលើភ្លើងឲ្យជាប់ដៃ ជៀសវាងកុំឲ្យវាកកនៅបាតឆ្នាំង។ ការចម្អិនគ្រាប់សាគូនេះត្រូវប្រើពេលតែ៣នាទីប៉ុណ្ណោះ ព្រោះថា បើយើងទុកយូរពេក វានឹងធ្វើឲ្យម្សៅនេះស្អិតជាប់គ្នាខ្លាំងតែម្ដង។ ពេលឃើញថា គ្រាប់សាគូរីកល្មមហើយ យើងអាចស្រង់វាដាក់ចាន ទុកឱ្យត្រជាក់ រួចសិមដាក់ម្សៅអង្ករដំណើប ១១០ក្រាមចូល ហើយច្របល់ចូលគ្នា។ ការធ្វើនំបាញ់ចានឿកគ្រាប់សាគូរាងពិបាកជាង នំបាញ់ចានឿកធម្មតាបន្តិច ដោយសារតែសាច់ម្សៅមានលក្ខណៈស្អិតខ្លាំងពេក។ មុននឹងយើងមូលនំ យើងត្រូវត្រៀមទឹកកន្លះចាន ដើម្បីជ្រលក់ដៃឱ្យសើមសិន រួចទើបចាប់ផ្ដើមមូល។ ការមូលនំនេះគឺមិនខុសគ្នាពីការមូលនាំបាញ់ចានឿកប្រភេទទីមួយនោះទេ ប៉ុន្តែអ្វីដែលខុសគ្នាគឺយើងត្រូវប្រើទឹកជំនួយ ព្រោះវាស្អិតខ្លាំង។ ក្រោយពីមូលនំរួចរាល់ហើយ យើងត្រូវធ្វើដូចមុនដដែលគឺ ដាំទឹកឱ្យពុះ ដាក់នំចូល រួចចាំឱ្យវាអណ្ដែតមកខាងលើ ហើយដួសនំទាំងនោះដាក់ទៅក្នុងទឹកស្ករខ្ទិះដូងជាការស្រេច។ ទោះបីជានំទាំងពីរប្រភេទនេះមានលក្ខណៈខុសគ្នាបន្តិចមែន ប៉ុន្តែសម្រាប់រសជាតិវិញ គឺធានាថាឆ្ងាញ់ម្យ៉ាងម្នាក់។ បង្អែមមួយមុខនេះនឹងមានឱ្យជារសកាន់តែឆ្ងាញ់ កាលណាយើងបន្ថែមខ្ញីបន្តិច ជាមួយល្ងសលីងរួច។